បច្ចុប្បន្ន ការបៀតបៀន ការគំរាមកំហែងតាមអ៊ីនធឺណិត និងការរើសអើងយេនឌ័របានក្លាយជាបញ្ហាគួរឱ្យបារម្ភក្នុងសង្គមខ្មែរ។ ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រើប្រាស់បណ្ដាញសង្គមកាន់តែទូលំទូលាយ បានធ្វើឱ្យបញ្ហាទាំងនេះកើតមានឡើងកាន់តែច្រើន។ ការបៀតបៀនតាមអ៊ីនធឺណិត រួមមានការប្រើប្រាស់ពាក្យសម្ដីអសុរោះ ការជេរប្រមាថ ការបង្ខូចកេរ្តិ៍ឈ្មោះ ឬការគំរាមកំហែងដោយផ្ទាល់។ ជនរងគ្រោះភាគច្រើនជាស្ត្រី និងយុវតី ដែលជួបប្រទះការវាយប្រហារផ្ទាល់ខ្លួន និងជាសាធារណៈ។ ការគំរាមកំហែងតាមអ៊ីនធឺណិតក៏រាប់បញ្ចូលទាំងការចែកចាយរូបភាព ឬវីដេអូឯកជនដោយគ្មានការអនុញ្ញាតផងដែរ។ ទង្វើនេះបានបន្សល់ទុកនូវផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ។ ការរំលោភបំពានឬរើសអើងយេនឌ័រក៏ជាបញ្ហាសង្គមដ៏រសើបមួយដែរ។ ទោះបីជាសង្គមខ្មែរមានវប្បធម៌យោគយល់ និងឲ្យតម្លៃខ្ពស់ចំពោះស្ត្រីក៏ដោយ ក៏នៅតែមានផ្នត់គំនិតចាស់ៗមួយចំនួន។ ផ្នត់គំនិតទាំងនោះបាននាំឱ្យមានការរើសអើងយេនឌ័រលើកិច្ចការងារ ឬតួនាទីក្នុងគ្រួសារ។ ស្ត្រីមួយចំនួននៅតែត្រូវបានគេរំពឹងថានឹងបំពេញតួនាទីជាមេផ្ទះតែប៉ុណ្ណោះ។ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងការងារសាធារណៈនៅមានកម្រិតនៅឡើយ។ ចំណែកឯបុរសវិញ ក៏អាចជួបប្រទះការរើសអើងដែរ ដូចជាការត្រូវបានគេចាត់ទុកថាមិនស័ក្តិសមនឹងធ្វើកិច្ចការងារទន់ភ្លន់ ឬការងារក្នុងផ្ទះ។ ការរើសអើងនេះបានបង្កឱ្យមានសម្ពាធផ្លូវចិត្ត និងកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ការយល់ដឹងពីបញ្ហាទាំងនេះនៅមានកម្រិតនៅឡើយ ជាពិសេសនៅតាមសហគមន៍ជនបទ។ ឪពុកម្ដាយខ្លះនៅតែមិនទាន់យល់ដឹងច្បាស់ពីផលប៉ះពាល់នៃការបៀតបៀនតាមអ៊ីនធឺណិត។ កុមារ និងយុវជនមិនទាន់ត្រូវបានបង្រៀនពីវិធីការពារខ្លួនឱ្យបានត្រឹមត្រូវពីការគំរាមកំហែងតាមអ៊ីនធឺណិតនៅឡើយ។ ខ្វះការយល់ដឹងនេះបានធ្វើឱ្យជនរងគ្រោះមិនហ៊ានប្រាប់អ្នកដទៃ ឬស្វែងរកជំនួយ។ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបាននិងកំពុងព្យាយាមផ្សព្វផ្សាយ និងអប់រំអំពីបញ្ហាទាំងនេះ។ ពួកគេបានបង្កើតយុទ្ធនាការ និងកម្មវិធីអប់រំដើម្បីបង្កើនការយល់ដឹងជាសាធារណៈ។ ច្បាប់ស្ដីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាក៏ត្រូវបានបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋពីការបៀតបៀនតាមអ៊ីនធឺណិត។ ទោះជាយ៉ាងនេះក្ដី ការអនុវត្តច្បាប់នៅតែជួបប្រទះការលំបាក និងបញ្ហាប្រឈមមួយចំនួន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ សង្គមខ្មែរត្រូវតែរួមគ្នារៀនសូត្រ និងផ្លាស់ប្ដូរផ្នត់គំនិត។ ការអប់រំចាប់ពីកុមារភាពពីសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការគំរាមកំហែងតាមអ៊ីនធឺណិត។ ត្រូវបង្កើតបរិយាកាសមួយដែលជនរងគ្រោះមានសុវត្ថិភាពក្នុងការនិយាយប្រាប់ និងស្វែងរកជំនួយ។ ការជំរុញឱ្យមានការចូលរួមរបស់ស្ត្រីក្នុងវិស័យការងារ និងនយោបាយក៏ជាផ្នែកមួយដ៏សំខាន់ដែរ។ ការផ្លាស់ប្ដូរឥរិយាបថ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក គឺជាគន្លឹះឆ្ពោះទៅកាន់សង្គមមួយដែលគ្មានការរើសអើង។ យើងគ្រប់គ្នាត្រូវចូលរួមចំណែកដើម្បីការពារសង្គម និងជំរុញឱ្យមានភាពរីកចម្រើនប្រកបដោយសមភាពយេនឌ័រ។ មានតែតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតប៉ុណ្ណោះ ទើបយើងអាចកសាងសង្គមខ្មែរមួយដែលមានភាពថ្លៃថ្នូរ និងយុត្តិធម៌។